អង្គការមិនមែនរដ្ឋាភិបាល និងជំនួយអន្តរជាតិដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញ និងអភិវឌ្ឍវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ នៅកម្ពុជា។ ការចូលរួមរបស់ពួកគេមិនត្រឹមតែបំពេញបន្ថែមដល់កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលប៉ុណ្ណោះទេ។ ថែមទាំងជួយពង្រីកវិសាលភាព កែលម្អគុណភាព និងធានាថាការបណ្តុះបណ្តាលឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ។ ខាងក្រោមនេះគឺជាតួនាទីសំខាន់ៗរបស់អង្គការក្រៅរដ្ឋាភិបាល និងជំនួយអន្តរជាតិក្នុងវិស័យ ធ្វេត TVET។ អង្គការក្រៅរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍អន្តរជាតិដូចជា ធនាគារអភិវឌ្ឍន៍អាស៊ី និងអង្គការអន្តរជាតិខាងការងារ។ បានផ្តល់ជំនួយហិរញ្ញវត្ថុ និងបច្ចេកទេសយ៉ាងច្រើនសន្ធឹកសន្ធាប់ដល់វិស័យ ធ្វេត TVET នៅកម្ពុជា។ ជំនួយទាំងនេះជួយកសាងហេដ្ឋារចនាសម្ព័ន្ធបណ្តុះបណ្តាលថ្មីៗ បំពាក់សម្ភារៈឧបករណ៍ទំនើបៗ និងរៀបចំកម្មវិធីសិក្សាដែលស្របតាមស្តង់ដារអន្តរជាតិ។ ពួកគេក៏បានផ្តល់ការបណ្តុះបណ្តាលដល់គ្រូបង្រៀន និងបុគ្គលិក ដើម្បីបង្កើនសមត្ថភាពរបស់ពួកគេផងដែរ។ អង្គការមិនមែនរដ្ឋាភិបាលជាច្រើនបានផ្តោតការងាររបស់ខ្លួនលើការផ្តល់ការបណ្តុះបណ្តាលជំនាញដល់ក្រុមមនុស្សងាយរងគ្រោះ។ យុវជនដែលបោះបង់ការសិក្សា ស្ត្រី ជនពិការ និងប្រជាជននៅតំបន់ដាច់ស្រយាល។ ពួកគេបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាលតាមសហគមន៍ និងផ្តល់ការគាំទ្រផ្សេងៗដូចជា អាហារូបករណ៍ ឬការប្រឹក្សាយោបល់អាជីព។ ដើម្បីធានាថាអ្នកដែលខ្វះខាតអាចទទួលបានឱកាសអភិវឌ្ឍជំនាញជីវិត និងការងារ។ ក្រៅពីគ្រឹះស្ថានរបស់រដ្ឋ អង្គការក្រៅរដ្ឋាភិបាលក៏បានបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាលផ្ទាល់ខ្លួន ឬសហការជាមួយសាលាបណ្តុះបណ្តាលឯកជន ដើម្បីពង្រីកជម្រើសនៃការរៀនសូត្រ។ នេះបានជួយដល់ការរីករាលដាលនៃការអប់រំជំនាញទៅកាន់តំបន់ដែលជាគ្រឹះស្ថានរដ្ឋនៅឆ្ងាយពីទីប្រជុំជន។ ឧទាហរណ៍ជាក់ស្តែងគឺអង្គការដូចជា អង្គការ ហ្វ្រេនអ៉ីនធឺណាសិនណល និងអង្គការដើម្បីភាពញញឹមនៃកុមារ ដែលបានផ្តល់ការបណ្តុះបណ្តាលវិជ្ជាជីវៈដល់យុវជនងាយរងគ្រោះ។ ដៃគូអភិវឌ្ឍន៍អន្តរជាតិបានចូលរួមយ៉ាងសកម្មក្នុងការជួយរាជរដ្ឋាភិបាលកម្ពុជារៀបចំគោលនយោបាយ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស។ ពួកគេបានចូលរួមក្នុងការប្រឹក្សាយោបល់ជាមួយក្រសួង និងស្ថាប័នពាក់ព័ន្ធ។ ដើម្បីធានាថាគោលនយោបាយទាំងនោះមានប្រសិទ្ធភាព និងឆ្លើយតបទៅនឹងបរិបទសេដ្ឋកិច្ចសង្គម។ លើសពីនេះ ពួកគេក៏ជួយសម្រួលដល់ការកសាងភាពជាដៃគូរវាងវិស័យសាធារណៈ វិស័យឯកជន និងអង្គការសង្គមស៊ីវិល ដើម្បីរួមគ្នាជំរុញវិស័យនេះឱ្យកាន់តែរីកចម្រើន។ តាមរយៈតួនាទីទាំងនេះ អង្គការមិនមែនរដ្ឋាភិបាល និងជំនួយអន្តរជាតិបានរួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយភាពក្រីក្រ និងបង្កើនឱកាសការងារ។ ក្រៅពីនេះ ការលើកកម្ពស់គុណភាពធនធានមនុស្សនៅកម្ពុជា ក៏ជាកត្តាចាំបាច់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិប្រកបដោយចីរភាព។ ជាបឋម ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ គឺជាគន្លឹះដ៏សំខាន់ក្នុងការកសាងធនធានមនុស្សប្រកបដោយគុណភាព និងសមត្ថភាពដើម្បីបំពេញតម្រូវការទីផ្សារការងារ។ នៅក្នុងបរិបទនៃការអភិវឌ្ឍនេះ តួនាទីរបស់អង្គការក្រៅរដ្ឋាភិបាល និងជំនួយអន្តរជាតិមានសារៈសំខាន់ណាស់។ ក្នុងការផ្តល់ការបណ្តុះបណ្តាលជំនាញជាក់លាក់ និងបំពេញចន្លោះខ្វះខាតរបស់រដ្ឋាភិបាល។ អង្គការទាំងនេះ គឺដៃគូអភិវឌ្ឍន៍អន្តរជាតិ ដែលបានដើរតួនាទីយ៉ាងសកម្មក្នុងការផ្តល់នូវការបណ្តុះបណ្តាលជំនាញ ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារនាពេលបច្ចុប្បន្ន។ ពួកគេផ្តល់វគ្គបណ្តុះបណ្តាលជំនាញដូចជា ជាងអគ្គិសនី ជាងសំណង់ ជាងជួសជុលរថយន្ត ជាងកាត់ដេរ និងជំនាញបដិសណ្ឋារកិច្ចជាដើម។ ការបណ្តុះបណ្តាលទាំងនេះផ្តោតសំខាន់លើការអនុវត្តជាក់ស្តែង ដើម្បីឱ្យសិស្សមានលទ្ធភាពប្រើប្រាស់ជំនាញរបស់ខ្លួនបានភ្លាមៗក្រោយបញ្ចប់ការសិក្សា។ ក្រៅពីជំនាញបច្ចេកទេស អង្គការទាំងនេះក៏បានយកចិត្តទុកដាក់លើការបណ្តុះបណ្តាលជំនាញទន់ដូចជា ភាពជាអ្នកដឹកនាំ ទំនាក់ទំនងការធ្វើការងារជាក្រុម និងសីលធម៌ការងារ។ ជំនាញទាំងនេះជួយឱ្យយុវជនមានលទ្ធភាពសម្របខ្លួនបានល្អនៅក្នុងបរិយាកាសការងារ និងបង្កើនឱកាសជោគជ័យក្នុងអាជីព។ ជំនាញសម្រាប់វិស័យថ្មី ពួកគេក៏ជួយផ្តល់ការបណ្តុះបណ្តាលជំនាញសម្រាប់វិស័យថ្មីៗផងដែរ ដូចជាបច្ចេកវិទ្យាព័ត៌មាន និងឌីជីថល ដែលជាតម្រូវការរបស់សេដ្ឋកិច្ចសម័យទំនើប។ ថ្វីដ្បិតតែរដ្ឋាភិបាលមានតួនាទីសំខាន់ក្នុងការអភិវឌ្ឍវិស័យ ធ្វេត TVET ក៏ដោយ ក៏នៅមានចន្លោះខ្វះខាតមួយចំនួនដែលទាមទារឱ្យមានការចូលរួមពីភាគីពាក់ព័ន្ធផ្សេងទៀត។ ការបណ្តុះបណ្តាលដល់ក្រុមងាយរងគ្រោះ រដ្ឋាភិបាលមិនអាចទៅដល់គ្រប់ទីកន្លែង និងក្រុមមនុស្សទាំងអស់បានទេ។ អង្គការក្រៅរដ្ឋាភិបាលបានចូលរួមផ្តល់ការបណ្តុះបណ្តាលដល់យុវជនបោះបង់ការសិក្សា យុវនារី ជនពិការ និងប្រជាជននៅតំបន់ជនបទដាច់ស្រយាលដែលពិបាកនឹងទៅដល់គ្រឹះស្ថានរបស់រដ្ឋ។ ការអភិវឌ្ឍកម្មវិធីសិក្សាពួកគេបានសហការជាមួយរដ្ឋាភិបាល និងវិស័យឯកជន។ ដើម្បីបង្កើតកម្មវិធីសិក្សាដែលត្រូវនឹងតម្រូវការជាក់ស្តែងរបស់ទីផ្សារការងារ។ ពួកគេក៏បានណែនាំស្តង់ដារគុណភាពអប់រំ និងវិធីសាស្ត្របង្រៀនថ្មីៗផងដែរ។ ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ ជំនួយអន្តរជាតិបានចូលរួមក្នុងការវិនិយោគលើការសាងសង់មជ្ឈមណ្ឌលបណ្តុះបណ្តាល។ លើសពីនេះ ក៏មានការបំពាក់ឧបករណ៍ទំនើបៗ ដែលរដ្ឋាភិបាលនៅមិនអាចចំណាយលើរបស់ទាំងអស់នោះបានទេ។ ពួកគេជួយធ្វើការស្រាវជ្រាវលើតម្រូវការទីផ្សារការងារ និងនិន្នាការថ្មីៗ ដើម្បីឱ្យការបណ្តុះបណ្តាលកាន់តែមានប្រសិទ្ធភាព។ ពួកគេក៏បានផ្តល់ការបណ្តុះបណ្តាលដល់គ្រូបង្រៀន និងមន្ត្រីពាក់ព័ន្ធ ដើម្បីលើកកម្ពស់គុណភាពការងាររបស់ពួកគេ។ បើយើងនិយាយពីការការគាំទ្រផ្នែកហិរញ្ញវត្ថុ និងបច្ចេកទេសវិញគឺសំខាន់ណាស់។ តួនាទីនៃការគាំទ្រផ្នែកហិរញ្ញវត្ថុ និងបច្ចេកទេសរបស់អង្គការក្រៅរដ្ឋាភិបាល និងជំនួយអន្តរជាតិមានសារៈសំខាន់ណាស់ក្នុងការអភិវឌ្ឍវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) នៅកម្ពុជា។ ការគាំទ្រនេះមិនត្រឹមតែជួយកសាងសមត្ថភាពស្ថាប័នរដ្ឋប៉ុណ្ណោះទេ។ ថែមទាំងផ្តល់លទ្ធភាពឲ្យយុវជនងាយរងគ្រោះអាចទទួលបានការបណ្តុះបណ្តាលជំនាញច្បាស់លាស់សម្រាប់ទីផ្សារការងារ។ ជំនួយហិរញ្ញវត្ថុពីអង្គការមិក្រៅរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍អន្តរជាតិដើរតួយ៉ាងសំខាន់ក្នុងការបំពេញចន្លោះខ្វះខាតថវិការបស់រដ្ឋាភិបាល។ ជំនួយទាំងនេះត្រូវបានប្រើប្រាស់លើកិច្ចការសំខាន់ៗជាច្រើនយ៉ាង។ ការកសាង និងជួសជុលហេដ្ឋារចនាសម្ព័ន្ធដូចជាការសាងសង់អគារសិក្សាថ្មី បន្ទប់ពិសោធន៍ និងសិក្ខាសាលា ។ ការបំពាក់សម្ភារៈ និងឧបករណ៍ទំនើបៗ សម្រាប់ផ្តល់ឧបករណ៍សិក្សា និងអនុវត្តជាក់ស្តែងដែលត្រូវតាមស្តង់ដារឧស្សាហកម្ម ដើម្បីធានាថាការបណ្តុះបណ្តាលមានគុណភាព។ អាហារូបករណ៍ និងការឧបត្ថម្ភក៏មានផ្តល់ជូនដល់សិស្ស និស្សិតដែលមកពីគ្រួសារក្រីក្រ។ ដើម្បីឱ្យពួកគេមានលទ្ធភាពចូលរៀនដោយមិនបារម្ភពីបញ្ហាជីវភាព។ ជួយរ៉ាប់រងលើថ្លៃចំណាយប្រតិបត្តិការមួយចំនួនដូចជា ប្រាក់ខែគ្រូជំនាញ និងការចំណាយផ្សេងៗទៀតដែលទាក់ទងនឹងការគ្រប់គ្រងមជ្ឈមណ្ឌលបណ្តុះបណ្តាល។ ក្រៅពីជំនួយជាថវិកា ការគាំទ្របច្ចេកទេសក៏ជាចំណុចសំខាន់ដែលមិនអាចខ្វះបានដែរ។ ជំនួយបច្ចេកទេសផ្តោតសំខាន់លើការបង្កើនសមត្ថភាព និងគុណភាពនៃការបណ្តុះបណ្តាល។ ផ្តល់វគ្គបណ្តុះបណ្តាលដល់គ្រូបង្រៀន ធ្វេត TVET ដើម្បីឱ្យពួកគេមានចំណេះដឹង និងវិធីសាស្ត្របង្រៀនថ្មីៗដែលស្របទៅនឹងតម្រូវការទីផ្សារ។ ជួយរៀបចំ និងកែលម្អកម្មវិធីសិក្សាឲ្យកាន់តែមានភាពជាក់ស្តែង និងឆ្លើយតបនឹងតម្រូវការរបស់វិស័យឯកជន។ ចូលរួមផ្តល់យោបល់ និងជំនួយបច្ចេកទេសដល់រាជរដ្ឋាភិបាលក្នុងការរៀបចំផែនការ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យ ធ្វេត TVET ទាំងមូល។ នាំមកនូវបទពិសោធន៍ល្អៗពីប្រទេសផ្សេងៗទៀត ដើម្បីឲ្យកម្ពុជាអាចយកគំរូមកអនុវត្ត និងកែលម្អប្រព័ន្ធ ធ្វេត TVET របស់ខ្លួន។ ការពង្រឹងភាពជាដៃគូ និងគោលនយោបាយវិញ គឺជាផ្នែកមួយដ៏សំខាន់នៃតួនាទីរបស់អង្គការក្រៅរដ្ឋាភិបាល និងជំនួយអន្តរជាតិក្នុងការអភិវឌ្ឍវិស័យអប់រំ និងវិជ្ជាជីវៈ។ ការចូលរួមរបស់ពួកគេមិនត្រឹមតែជាការផ្តល់ជំនួយហិរញ្ញវត្ថុ និងបច្ចេកទេសប៉ុណ្ណោះទេ។ ថែមទាំងជួយបង្កើតបរិយាកាសអំណោយផលសម្រាប់កិច្ចសហការ និងការអនុវត្តគោលនយោបាយប្រកបដោយប្រសិទ្ធភាពផងដែរ។ ភាពជាដៃគូរវាងភាគីពាក់ព័ន្ធជាច្រើនគឺមានសារៈសំខាន់ណាស់ក្នុងការជំរុញវិស័យ ធ្វេត TVET។ អង្គការក្រៅរដ្ឋាភិបាល និងជំនួយអន្តរជាតិដើរតួនាទីជាអ្នកសម្របសម្រួល និងជាស្ពានតភ្ជាប់រវាងគ្នា។ ពួកគេជួយរៀបចំវេទិកាពិភាក្សា និងកិច្ចសហការ ដើម្បីធានាថាការបណ្តុះបណ្តាលដែលផ្តល់ដោយរដ្ឋាភិបាលឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ក្រុមហ៊ុននានា។ ឧទាហរណ៍ ការបណ្តុះបណ្តាលលើជំនាញដែលខ្វះខាត ឬការបង្កើតកម្មវិធីសិក្សារួមគ្នា។ ពួកគេជួយពង្រឹងទំនាក់ទំនងរវាងសាលាបណ្តុះបណ្តាល និងសហគមន៍មូលដ្ឋាន។ ដើម្បីធានាថាកម្មវិធីបណ្តុះបណ្តាលមានភាពសមស្របទៅនឹងតម្រូវការការងារក្នុងតំបន់ដល់ប្រជាជននៅទីនោះ។ ពួកគេបង្កើតបណ្តាញសហការគ្នាដើម្បីចែករំលែកបទពិសោធន៍ ចំណេះដឹង និងធនធាន។ ដើម្បីបង្កើនប្រសិទ្ធភាពការងារ និងជៀសវាងការជាន់គ្នាលើកិច្ចការ។ អង្គការមិនមែនរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍បានចូលរួមយ៉ាងសកម្មក្នុងការជួយរាជរដ្ឋាភិបាលកម្ពុជាបង្កើត និងអនុវត្តគោលនយោបាយសំខាន់ៗក្នុងវិស័យ ធ្វេត TVET។ ពួកគេបានធ្វើការស្រាវជ្រាវ និងសិក្សាអំពីបញ្ហាប្រឈម និងនិន្នាការថ្មីៗនៅក្នុងទីផ្សារការងារ។ លទ្ធផលនៃការសិក្សាទាំងនេះ ត្រូវបានយកមកផ្តល់ជាយោបល់ដើម្បីកែលម្អគោលនយោបាយដែលមានស្រាប់ ឬបង្កើតគោលនយោបាយថ្មីៗ។ ការគាំទ្រដល់ការអនុវត្តគោលនយោបាយ ហើយពួកគេបានផ្តល់ជំនួយផ្នែកហិរញ្ញវត្ថុ និងបច្ចេកទេស។ ពួកគេបានជួយណែនាំអំពីស្តង់ដារគុណភាពអន្តរជាតិសម្រាប់កម្មវិធីសិក្សា។ ការវាយតម្លៃ និងការទទួលស្គាល់គុណវុឌ្ឍិ ដែលធ្វើឱ្យការអប់រំ ធ្វេត TVET នៅកម្ពុជាមានភាពប្រសើរឡើង និងត្រូវបានទទួលស្គាល់កាន់តែទូលំទូលាយ។ ជំនួយអន្តរជាតិក្នុងការអភិវឌ្ឍវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) នៅកម្ពុជា។ កិច្ចការនេះមិនត្រឹមតែជួយផ្សព្វផ្សាយពីសារៈសំខាន់នៃជំនាញប៉ុណ្ណោះទេ។ ថែមទាំងជួយលើកទឹកចិត្តយុវជន ជាពិសេសអ្នកដែលមកពីក្រុមងាយរងគ្រោះ ឱ្យងាកមកចាប់អារម្មណ៍លើការរៀនជំនាញវិជ្ជាជីវៈ។ អង្គការមិនមែនរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍អន្តរជាតិបានធ្វើការយ៉ាងសកម្មក្នុងការផ្លាស់ប្តូរផ្នត់គំនិត។ ដែលមានមនុស្សជាច្រើនថាការរៀនជំនាញវិជ្ជាជីវៈមានតម្លៃទាបជាងការរៀននៅសាកលវិទ្យាល័យ។ ពួកគេបានប្រើប្រាស់យុទ្ធសាស្ត្រផ្សេងៗដើម្បីផ្សព្វផ្សាយជាច្រើនមានដូចជាការផលិតវីដេអូ និងប្រព័ន្ធផ្សព្វផ្សាយសង្គម។ ពួកគេបានផលិតវីដេអូខ្លីៗ ឬឯកសារផ្សព្វផ្សាយពីភាពជោគជ័យរបស់សិស្សដែលបានរៀនជំនាញវិជ្ជាជីវៈ និងមានការងារល្អ។ រៀបចំព្រឹត្តិការណ៍ និងពិព័រណ៍ការងារសម្រាប់ពើរដ្ឋ និងរៀបចំទៅតាមជំនាញ។ ដើម្បីផ្តល់ឱកាសឱ្យយុវជនបានជួបដោយផ្ទាល់ជាមួយក្រុមហ៊ុន និងស្វែងយល់ពីតម្រូវការទីផ្សារការងារជាក់ស្តែង។ កម្មវិធីប្រឹក្សាយោបល់អាជីព ពួកគេបានបង្កើតកម្មវិធីប្រឹក្សាយោបល់ដល់សិស្សានុសិស្ស និងមាតាបិតា។ ដើម្បីពន្យល់ពីអនាគតដ៏ភ្លឺស្វាងនៃវិស័យ ធ្វេត TVET និងឱកាសការងារដែលមានប្រាក់ចំណូលខ្ពស់។ បើយើងងាកមកមើលការលើកទឹកចិត្ត និងការគាំទ្រក៏មានសារះសំខាន់ផងដែរ។ អង្គការទាំងនេះក៏បានផ្តល់ការលើកទឹកចិត្តដោយផ្ទាល់ដល់យុវជនដើម្បីឱ្យពួកគេមានកម្លាំងចិត្តក្នុងការបន្តការសិក្សាជំនាញ។ ការផ្តល់អាហារូបករណ៍ពេញលេញដល់យុវជនក្រីក្រដែលចង់រៀនជំនាញ គឺជាការលើកទឹកចិត្តដ៏មានប្រសិទ្ធភាពបំផុត។ ការឧបត្ថម្ភនេះរួមមានទាំងថ្លៃសិក្សា សម្ភារៈសិក្សា និងប្រាក់ឧបត្ថម្ភប្រចាំខែសម្រាប់ជីវភាព។ ពួកគេបានជួយសម្របសម្រួលក្នុងការស្វែងរកការងារ និងកម្មសិក្សាសម្រាប់សិស្សក្រោយបញ្ចប់ការសិក្សា។ ភាពប្រាកដប្រជានៃការទទួលបានការងារក្រោយពេលរៀនចប់ គឺជាកត្តាជំរុញដ៏សំខាន់សម្រាប់យុវជន។ ការផ្តល់ប្រាក់កម្ចីដើម្បីបង្កើតអាជីវកម្ម សម្រាប់សិស្សដែលមានបំណងចង់ក្លាយជាសហគ្រិន។ អង្គការខ្លះបានផ្តល់ប្រាក់កម្ចីខ្នាតតូច ឬជំនួយផ្នែកបច្ចេកទេសដើម្បីជួយពួកគេចាប់ផ្តើមអាជីវកម្មផ្ទាល់ខ្លួនផងដែរ។ សរុបមក ការផ្សព្វផ្សាយ និងការលើកទឹកចិត្តរបស់អង្គការមិនមែនរដ្ឋាភិបាល និងជំនួយអន្តរជាតិបានចូលរួមចំណែកយ៉ាងខ្លាំង។ ដែលធ្វើឱ្យវិស័យ ធ្វេត TVET ក្លាយជាជម្រើសដ៏ទាក់ទាញសម្រាប់យុវជន។ ជាពិសេសអ្នកដែលកំពុងស្វែងរកឱកាសដើម្បីកសាងអនាគតរបស់ពួកគេតាមរយៈជំនាញជាក់ស្តែង។